វត្តអារាមខ្មែរ គឺជាមជ្ឈមណ្ឌលសាសនា សង្គម និងវប្បធម៌ ដែលមានរចនាសម្ព័ន្ធស្ថាបត្យកម្មចម្រុះ និងមានអត្ថន័យជ្រាលជ្រៅ។ ផ្នែកសំខាន់ៗនៃវត្តអារាមរួមមានព្រះវិហារ គឺជាអគារគោលនៃវត្ត ដែលមានទីតាំងនៅចំកណ្តាល និងបែរមុខទៅទិសខាងកើត។ ព្រះវិហារជាកន្លែងសម្រាប់ព្រះសង្ឃសូត្រធម៌ ធ្វើសង្ឃកម្ម គោរពបូជាព្រះពុទ្ធរូប និងជាទីប្រជុំរបស់ពុទ្ធបរិស័ទ។ ឯជញ្ជាំងខាងក្នុងព្រះវិហារជាធម្មតាមានគំនូរពុទ្ធប្រវត្តិ និងរឿងជាតកផ្សេងៗជាច្រើន។ ចំពោះសាលាឆាន់គឺជាអគារសម្រាប់ព្រះសង្ឃឆាន់ចង្ហាន់ និងជាកន្លែងទទួលភ្ញៀវរបស់វត្ត ជួនកាលសាលាឆាន់ក៏ត្រូវបានប្រើប្រាស់ជាកន្លែងប្រជុំ ឬរៀនសូត្របណ្តោះអាសន្នផងដែរ។ ក្នុងនោះដែរក៏មាន កុដិ វាជាកន្លែងសម្រាប់ព្រះសង្ឃគង់នៅ និងសម្រាក វាមានលក្ខណៈជាអគាររួម ឬជាផ្ទះដាច់ៗពីគ្នា អាស្រ័យលើទំហំ និងរចនាសម្ព័ន្ធវត្ត។ ឯចេតិយ គឺជាសំណង់សម្រាប់តម្កល់ធាតុរបស់បុគ្គលដែលបានស្លាប់ទៅហើយ។ ចេតិយជាទូទៅមានរាងជាកណ្តឹង ឬកំពូលស្រួច ហើយត្រូវបានសាងសង់ឡើងយ៉ាងរឹងមាំ និងមានក្បាច់រចនាដ៏ល្អវិចិត្រ។ សំណង់ដែលសំខាន់មួយទៀតគឺសាលាធម្មសភាជាសាលាសម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទសិក្សាព្រះធម៌វិន័យ ធ្វើសមាធិ និងពិភាក្សាអំពីធម៌អាថ៌ផ្សេងៗ។ ទ្វារវត្ត និងកំពែងទ្វារវត្តជាច្រកចូលសំខាន់ទៅកាន់បរិវេណវត្ត ហើយជារឿយៗត្រូវបានសាងសង់ឡើងយ៉ាងល្អិតល្អន់ និងមានក្បូរក្បាច់រចនាបថខ្មែរ។ កំពែងវត្តព័ទ្ធជុំវិញបរិវេណវត្តដើម្បីផ្តល់សុវត្ថិភាព និងភាពស្ងប់ស្ងាត់ដល់វត្តអារាម។ ចំពោះ ការរស់នៅរបស់ព្រះសង្ឃនៅក្នុងវត្តអារាមត្រូវបានគ្រប់គ្រងដោយវិន័យដ៏តឹងរ៉ឹង និងការប្រតិបត្តិធម៌យ៉ាងខ្ជាប់ខ្ជួន។ ចំពោះការបួសជាព្រះសង្ឃ គឺជាការសម្រេចចិត្តដ៏សំខាន់មួយ ដើម្បីលះបង់ជីវិតផ្លូវលោក និងចូលទៅកាន់មាគ៌ាព្រះធម៌។ សម្រាប់ការបួសមានពីរប្រភេទធំៗគឺការបួសនេន ឬហៅថា សាមណេរ សម្រាប់ក្មេងប្រុស ឬយុវជនដែលចង់សិក្សាព្រះធម៌វិន័យ និងត្រៀមខ្លួនសម្រាប់បួសជាភិក្ខុ។ មួយប្រភេទទៀតគឺការបួសជាភិក្ខុ ដែលតំណាងអោយ ព្រះសង្ឃពេញលេញ សម្រាប់បុរសដែលមានអាយុគ្រប់ ២០ ឆ្នាំបរិបូរណ៍ ហើយបានឆ្លងកាត់ការសុំឧបសម្បទាត្រឹមត្រូវតាមវិន័យព្រះពុទ្ធសាសនា។ វិន័យ និងការប្រតិបត្តិ គឺជាមូលដ្ឋានគ្រឹះនៃជីវិតព្រះសង្ឃ ហើយព្រះសង្ឃមានកាលវិភាគប្រចាំថ្ងៃដ៏តឹងរ៉ឹង។ ចំពោះការនិមន្តបិណ្ឌបាត្រ ព្រះសង្ឃត្រូវនិមន្តបិណ្ឌបាត្ររាល់ព្រឹកដើម្បីទទួលចង្ហាន់ពីពុទ្ធបរិស័ទ ដែលបង្ហាញពីការពឹងផ្អែករបស់ព្រះសង្ឃទៅលើសង្គម និងការបង្កើតបុណ្យកុសលដល់អ្នកដាក់បាត្រផងដែរ។ ឯការឆាន់ចង្ហាន់ ព្រះសង្ឃឆាន់ចង្ហាន់តែពីរពេលប៉ុណ្ណោះក្នុងមួយថ្ងៃ គឺពេលព្រឹក និងថ្ងៃត្រង់ ហើយក្រោយពេលថ្ងៃត្រង់ ព្រះសង្ឃមិនអនុញ្ញាតឱ្យឆាន់អាហាររឹងទៀតទេ។ រីឯការសិក្សាព្រះធម៌ ព្រះសង្ឃចំណាយពេលភាគច្រើនដើម្បីសិក្សាគម្ពីរព្រះត្រៃបិដក បរិយត្តិធម៌ និងអភិធម្ម។ ព្រះសង្ឃក៏ត្រូវសូត្រមន្តជាប្រចាំ និងធ្វើសមាធិដើម្បីអប់រំចិត្តឲ្យបានស្ងប់ស្ងាត់ និងមានប្រាជ្ញា។ ហើយព្រះសង្ឃក៏មានតួនាទីក្នុងការថែរក្សាអនាម័យ និងសណ្ដាប់ធ្នាប់ក្នុងវត្តអារាមផងដែរ។ បន្ថែមពីនេះ ព្រះសង្ឃគ្រប់អង្គត្រូវរក្សា និងគោរពយ៉ាងខ្ជាប់ខ្ជួននូវវិន័យទាំង ២២៧ សិក្ខាបទរបស់ព្រះពុទ្ធសាសនាដើម្បីរក្សាភាពបរិសុទ្ធនៃព្រះធម៌វិន័យ។ ព្រះសង្ឃដើរតួនាទីយ៉ាងសំខាន់ដោយជាអ្នកអប់រំផ្នែកសាសនានៅក្នុងសហគមន៍ផងដែរ។ ព្រះអង្គក៏ជាអ្នកបង្រៀនព្រះធម៌ដល់ពុទ្ធបរិស័ទ ណែនាំផ្លូវល្អ និងជួយដោះស្រាយបញ្ហាផ្លូវចិត្ត។ ព្រះសង្ឃតែងតែទេសនាពន្យល់អំពីអំពើបុណ្យ អំពើបាប ផលវិបាកនៃការធ្វើអំពើផ្សេងៗ និងផ្លូវឆ្ពោះទៅកាន់សេចក្តីសុខពិត។ វត្តអារាមមិនត្រឹមតែជាមជ្ឈមណ្ឌលអប់រំផ្នែកសាសនាប៉ុណ្ណោះទេ ថែមទាំងអប់រំផ្នែកសីលធម៌ សុជីវធម៌ និងប្រពៃណីវប្បធម៌ខ្មែរផងដែរ។ តាមរយៈការអប់រំរបស់ព្រះសង្ឃ សង្គមជាតិមានមូលដ្ឋានគ្រឹះខាងសីលធម៌រឹងមាំ និងរក្សាបាននូវអត្តសញ្ញាណវប្បធម៌របស់ខ្លួន។